តន្ត្រីគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតមនុស្ស ព្រោះវាជួយបង្ហាញអារម្មណ៍ បង្កើនសុខភាពផ្លូវចិត្ត និងជួយឱ្យមនុស្សមានការសម្រាកពីភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ។ ចាប់តាំងពីអតីតកាលមក តន្ត្រីតែងតែមានតួនាទីសំខាន់ក្នុងសង្គមមនុស្ស ទាំងក្នុងពិធីបុណ្យ ពិធីសាសនា ការកម្សាន្ត និងការបង្ហាញវប្បធម៌។ ក្នុងចំណោមឧបករណ៍តន្ត្រីជាច្រើន ប្រជាជនភាគច្រើនបានជ្រើសរើសហ្គីតា និងយូគូលេលេ ។ ដោយសារតែវាមានភាពងាយស្រួលក្នុងការរៀន និងអាចយកមកលេងបានគ្រប់ទីកន្លែង។ ហ្គីតាគឺជាឧបករណ៍តន្ត្រីដែលមានប្រវត្តិយូរអង្វែង និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ វាមានខ្សែចំនួនប្រាំមួយ និងអាចបង្កើតសំឡេងបានច្រើនបែបច្រើនរបៀប។ អ្នកលេងហ្គីតាអាចលេងបានទាំងបទចម្រៀងសាមញ្ញ និងបទដែលមានលំនាំស្មុគស្មាញ។ ដោយសារតែសំឡេងរបស់ហ្គីតាមានភាពជ្រាលជ្រៅ និងអាចបញ្ជាក់អារម្មណ៍បានយ៉ាងច្បាស់ វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងតន្ត្រីប៉ុប រ៉ុក ប៊្លូស៍ ហ្វូលក និងតន្ត្រីសម័យថ្មីផ្សេងៗទៀត។ ការរៀនលេងហ្គីតាមិនមែនជារឿងងាយស្រួលទេ ជាពិសេសសម្រាប់អ្នកចាប់ផ្តើម។ អ្នកចាប់ផ្តើមដំបូងតែងជួបការលំបាកដូចជាឈឺម្រាមដៃ ចុចខ្សែមិនណែន និង ប្តូរអង្កត់ធ្នូមិនទាន់បានលឿនតាមចិត្តចង់ឡើយ។ ទោះជាយ៉ាងណា បញ្ហាទាំងនេះអាចដោះស្រាយបានដោយការអនុវត្តជាប្រចាំ និងការអត់ធ្មត់។ បន្ទាប់ពីបានហ្វឹកហាត់យូរមក អ្នករៀននឹងអាចលេងបានល្អឡើង មានទំនុកចិត្ត និងអាចបង្កើតតន្ត្រីផ្ទាល់ខ្លួនបានផងដែរ។ សម្រាប់យូគូលេលេ គឺជាឧបករណ៍តន្ត្រីមានទំហំតូច និងមានប្រភពមកពីកោះហាវ៉ៃ។ វាមានខ្សែតែបួន និងមានទម្ងន់ស្រាល ងាយស្រួលយកតាមខ្លួន។ ដោយសារតែខ្សែមានភាពទន់ និងចម្ងាយខ្សែខ្លី ការចុចខ្សែយូគូលេលេមិនបង្កឲ្យឈឺម្រាមដៃខ្លាំងដូចហ្គីតាទេ។ ហេតុនេះហើយ យូគូលេលេត្រូវបានគេចាត់ទុកថាជាឧបករណ៍សមស្របបំផុតសម្រាប់អ្នកចាប់ផ្តើមរៀនតន្ត្រី និងកុមារ។ សំឡេងរបស់យូគូលេលេមានលក្ខណៈស្រាល សប្បាយ និងផ្តល់អារម្មណ៍រីករាយ។ អ្នករៀនអាចចាប់ផ្ដើមលេងអង្កត់ធ្នូគ្រឹះបានយ៉ាងរហ័ស និង អាចលេងបទចម្រៀងងាយៗបានក្នុងរយៈពេលដ៏ខ្លីបំផុត។ ការលេងយូគូលេលេជួយឲ្យអ្នករៀនមានទំនុកចិត្តលើខ្លួនឯង និងជំរុញឲ្យមានចំណង់ចំណូលចិត្តបន្តការសិក្សាតន្ត្រីបន្ថែម។ បើប្រៀបធៀបគ្នា ហ្គីតា និងយូគូលេលេមានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា។ ហ្គីតាសមស្របសម្រាប់អ្នកដែលចង់រៀនតន្ត្រីយ៉ាងជ្រាលជ្រៅ និងមានគោលបំណងអភិវឌ្ឍជំនាញទៅកម្រិតខ្ពស់។ ខណៈដែលយូគូលេលេសមស្របសម្រាប់អ្នកដែលចង់ចាប់ផ្តើមពីមូលដ្ឋាន ឬចង់លេងតន្ត្រីដើម្បីកម្សាន្ត និងបន្ធូរអារម្មណ៍។ ក្រៅពីជំនាញតន្ត្រី ការរៀនលេងហ្គីតា ឬ យូគូលេលេ ក៏មានអត្ថប្រយោជន៍ច្រើនដល់ជីវិតប្រចាំថ្ងៃផងដែរ។ វាជួយបង្កើនការផ្តោតអារម្មណ៍ ការអត់ធ្មត់ និងការគ្រប់គ្រងអារម្មណ៍។ លើសពីនេះ តន្ត្រីក៏ជួយបន្ថយភាពតានតឹង បង្កើនសុខភាពផ្លូវចិត្ត និងធ្វើឲ្យមនុស្សមានទំនាក់ទំនងល្អជាមួយអ្នកដទៃ តាមរយៈការចែករំលែកបទចម្រៀង និងការសម្តែងរួមគ្នា។ នៅក្នុងសង្គមកម្ពុជាសម័យបច្ចុប្បន្ន តន្ត្រីបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងសិស្សានុសិស្ស។ ការរៀនលេងឧបករណ៍តន្ត្រីមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍសមត្ថភាពផ្លូវបញ្ញា និងផ្លូវចិត្តផងដែរ។ ហ្គីតា និង យូគូលេលេ ក៏ជាឧបករណ៍ដែលមានការពេញនិយមខ្លាំងបំផុតមួយផងដែរនៅក្នុងប្រទេសកម្ពុជា។ ការរៀនលេងហ្គីតានៅកម្ពុជាមានប្រវត្តិជាយូរមកហើយ ជាពិសេសចាប់តាំងពីសម័យតន្ត្រីសម័យថ្មី និងតន្ត្រីប៉ុបខ្មែរចាប់ផ្តើមរីកចម្រើន។ ហ្គីតាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងបទចម្រៀងខ្មែរ ទាំងបទស្នេហា បទជាតិ និងបទសម័យថ្មី។ សិស្សានុសិស្សជាច្រើនចាប់អារម្មណ៍រៀនលេងហ្គីតា ព្រោះវាអាចប្រើសម្រាប់ច្រៀងជាមួយ មិត្តភក្តិ នៅសាលា នៅផ្ទះ ឬក្នុងកម្មវិធីសង្គមផ្សេងៗ។ ទោះជាយ៉ាងណា ការរៀនលេងហ្គីតានៅកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។ សិស្សខ្លះមិនមានឱកាសចូលរៀននៅសាលាតន្ត្រីឯកជន ដោយសារតែបញ្ហាហិរញ្ញវត្ថុ ឬទីតាំងសាលានៅឆ្ងាយពីលំនៅដ្ឋាន។ ទោះជាយ៉ាងនេះក្តី សិស្សជាច្រើនបានជ្រើសរើសរៀនដោយខ្លួនឯងបានដែរ។ តាមរយៈវីដេអូអនឡាញ បណ្តាញសង្គម និងការបង្រៀនពីមិត្តភក្តិ ឬបងប្អូនដែលមានបទពិសោធន៍។ សម្រាប់យូគូលេលេ វាជាឧបករណ៍តន្ត្រីដែលទើបតែចាប់ផ្តើមពេញនិយមនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារតែវាមានទំហំតូច តម្លៃមិនខ្ពស់ និងងាយស្រួលរៀន យូគូលេលេត្រូវបានយុវជន និងសិស្សបឋមសិក្សាចាប់អារម្មណ៍យ៉ាងខ្លាំង។ សាលាឯកជន និងគ្រូបង្រៀនខ្លះក៏បានបញ្ចូលយូគូលេលេជាវគ្គសិក្សាមូលដ្ឋានផងដែរ។ ដើម្បីឲ្យសិស្សអាចចាប់ផ្តើមរៀនតន្ត្រីបានងាយស្រួល។ នៅក្នុងបរិបទកម្ពុជា ការរៀនលេងហ្គីតា ឬ យូគូលេលេ មិនត្រឹមតែជាជំនាញផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ការបង្កើតអាជីពផងដែរ។ តន្ត្រីករខ្មែរ ម្ចាស់ហ្គីតា និងអ្នកច្រៀងជាច្រើនបានប្រើជំនាញតន្ត្រីរបស់ខ្លួន ដើម្បីចូលរួមក្នុងក្រុមតន្ត្រី កម្មវិធីសិល្បៈ ពិធីមង្គលការ និងការប្រគំតន្ត្រីផ្សេងៗ។ នេះបង្ហាញថា ការរៀនតន្ត្រីអាចជួយបង្កើតចំណូល និងអនាគតល្អសម្រាប់យុវជនខ្មែរ។ លើសពីនេះទៅទៀត ការរៀនលេងឧបករណ៍តន្ត្រីនៅកម្ពុជាក៏មានតួនាទីសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។ ទោះបីហ្គីតា និងយូគូលេលេជាឧបករណ៍តន្ត្រីសម័យថ្មីក៏ដោយ ក៏វាត្រូវបានយកមកប្រើប្រាស់បញ្ចូលជាមួយតន្ត្រីខ្មែរ បង្កើតជាបទចម្រៀងថ្មីៗ ដែលបង្ហាញអត្តសញ្ញាណវប្បធម៌កម្ពុជា។ សរុបមក ការរៀនលេងហ្គីតា ឬ យូគូលេលេ គឺជាសកម្មភាពដ៏មានតម្លៃ និងមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សគ្រប់វ័យ។ មិនថាជ្រើសរើសឧបករណ៍ណាមួយទេ ការខិតខំអនុវត្តជាប្រចាំ ការអត់ធ្មត់ និងការស្រឡាញ់តន្ត្រី គឺជាគន្លឹះសំខាន់បំផុត ទោះមានបញ្ហាប្រឈមខ្លះក្តី ក៏ការរីកចម្រើននៃបច្ចេកវិទ្យា និងការចាប់អារម្មណ៍របស់យុវជន បានធ្វើឲ្យការរៀនតន្ត្រីកាន់តែងាយស្រួល និងទូលំទូលាយ។ ដូច្នេះ ការលើកទឹកចិត្តឲ្យយុវជនខ្មែរ រៀនលេងហ្គីតា ឬ យូគូលេលេ គឺជារឿងសំខាន់សម្រាប់ការអភិវឌ្ឍមនុស្ស និងសង្គមកម្ពុជា នៅពេលអនាគត។